បច្ចុប្បន្ន យុវជនកម្ពុជាជាច្រើនដែលធ្វើការពេញម៉ោងបានចាប់អារម្មណ៍និងកំពុងស្វែងរកឱកាសរកស៊ីបន្ថែមក្រៅម៉ោង។ ការធ្វើបែបនេះមិនត្រឹមតែជួយឱ្យពួកគេមានលទ្ធភាពហិរញ្ញវត្ថុប្រសើរឡើងប៉ុណ្ណោះទេ ថែមទាំងផ្តល់ឱកាសក្នុងការអភិវឌ្ឍជំនាញផ្សេងៗទៀតផង។ ខាងក្រោមនេះគឺជាទម្រង់នៃការរកស៊ីបន្ថែមមួយចំនួនដែលពេញនិយមក្នុងចំណោមយុវជនកម្ពុជា។ ការលក់ទំនិញអនឡាញបានក្លាយជាជម្រើសដ៏ពេញនិយមសម្រាប់យុវជនដែលកំពុងធ្វើការនៅកម្ពុជា។ វាមិនត្រឹមតែជាវិធីសាស្ត្រដ៏ងាយស្រួលមួយដើម្បីរកចំណូលបន្ថែមក្រៅម៉ោងប៉ុណ្ណោះទេ ថែមទាំងប្រើប្រាស់ដើមទុនតិចតួចផងដែរ។ យុវជនអាចចាប់ផ្តើមអាជីវកម្មនេះដោយមិនចាំបាច់មានហាង ឬទីតាំងជាក់លាក់ណាមួយឡើយ។ អ្នកអាចលក់ទំនិញបានច្រើនប្រភេទទៅតាមចំណង់ចំណូលចិត្ត និងការមើលឃើញពីតម្រូវការទីផ្សាររបស់អ្នក។ ផលិតផលទាំងនេះមានតម្រូវការខ្ពស់ ជាពិសេសម៉ូដទាន់សម័យ ឬផលិតផលនាំចូលពីបរទេស។ យុវវ័យសម័យថ្មីយកចិត្តទុកដាក់ខ្លាំងលើសម្រស់ ដូច្នេះផលិតផលទាំងនេះមានទីផ្សារធំ។ គ្រឿងអេឡិចត្រូនិចដូចជាកាសស្ដាប់ ស្រោមទូរស័ព្ទ ឧបករណ៍សាកថ្មចល័ត ឬឧបករណ៍ឆ្លាតវៃផ្សេងៗ។ អាហារសម្រន់ដូចជា នំគ្រប់មុខ តែគុជ កាហ្វេកញ្ចប់ ឬអាហារកែច្នៃស្រាប់ ដែលអាចកម្ម៉ង់ដឹកជញ្ជូនដល់ផ្ទះ។ ផលិតផលធ្វើដោយដៃដូចជាសិប្បកម្ម ខ្សែដៃ គ្រឿងអលង្ការ ឬកាដូផ្សេងៗដែលមានលក្ខណៈប្លែកពីគេ។ របស់របរប្រើប្រាស់ក្នុងផ្ទះតូចៗដូចជាឧបករណ៍ផ្ទះបាយ ប្រដាប់ប្រដាសម្រាប់តុបតែងផ្ទះ ឬសម្ភារៈការិយាល័យ។ បច្ចុប្បន្ន មានបណ្តាញជាច្រើនដែលអ្នកអាចប្រើប្រាស់សម្រាប់ផ្សព្វផ្សាយ និងលក់ទំនិញរបស់អ្នកដូចជា ហ្វេសប៊ុក, អ៊ីនស្តាក្រាម, ទីកតុក ឬវេទិកាពាណិជ្ជកម្មអេឡិចត្រូនិចជាដើម។ អ្នកអាចគ្រប់គ្រងពេលវេលាលក់របស់អ្នកបានពេញលេញ ដោយមិនប៉ះពាល់ដល់ម៉ោងការងារប្រចាំថ្ងៃ។ អ្នកអាចចាប់ផ្តើមដោយការលក់ទំនិញពីក្រុមហ៊ុនចែកចាយដោយមិនចាំបាច់ស្តុក ឬយកទំនិញមកស្តុកតិចៗសិន។ បណ្ដាញអនឡាញអនុញ្ញាតឱ្យអ្នកលក់ទៅដល់អតិថិជនទូទាំងប្រទេស ដោយមិនកំណត់ត្រឹមតែតំបន់ណាមួយឡើយ។ អ្នកនឹងរៀនពីរបៀបផ្សព្វផ្សាយទីផ្សារ ការគ្រប់គ្រងការលក់ ការទំនាក់ទំនងជាមួយអតិថិជន និងការដោះស្រាយបញ្ហាផ្សេងៗ។ ត្រូវការចំណាយពេលក្នុងការផ្សព្វផ្សាយ ឆ្លើយតបអតិថិជន និងរៀបចំការដឹកជញ្ជូន ហើយគូប្រកួតប្រជែងច្រើន និងការទុកចិត្តពីអតិថិជន។ ការងារជាអ្នកដឹកជញ្ជូនទំនិញ ឬម្ហូបអាហារបានក្លាយជាប្រភពចំណូលបន្ថែមដ៏ពេញនិយមមួយផ្សេងទៀតសម្រាប់យុវជនធ្វើការនៅកម្ពុជា។ ជាពិសេសជាមួយនឹងកំណើនយ៉ាងលឿននៃសេវាកម្មដឹកជញ្ជូនតាមរយៈកម្មវិធីទូរស័ព្ទ។ នេះជាជម្រើសដ៏ល្អសម្រាប់អ្នកដែលមានមធ្យោបាយធ្វើដំណើរផ្ទាល់ខ្លួន និងមានពេលវេលាទំនេរក្រៅម៉ោងការងារ។ ពួកគេអាចចុះឈ្មោះជាមួយក្រុមហ៊ុនដឹកជញ្ជូនល្បីៗដូចជា ហ្វូដផេនដា, វីង ម៉ល, ហ្គ្រេប , ខ្មែរ២៤ ឬក្រុមហ៊ុនដឹកជញ្ជូនទំនិញឯកជនផ្សេងៗ។ ក្រៅពីម្ហូប អ្នកក៏អាចដឹកជញ្ជូនទំនិញដែលបានលក់តាមអនឡាញ ឯកសារ ឬកញ្ចប់តូចៗផ្សេងៗ។ ក្រុមហ៊ុនដូចជា វីងម៉ល អិចប្រេស, ហ្គ្រេប អិចប្រេស, ឬឃែរី អិចប្រេស ផ្តល់សេវាកម្មប្រភេទនេះ។ មធ្យោបាយធ្វើដំណើរផ្ទាល់ខ្លួនដូចជាម៉ូតូគឺជាមធ្យោបាយដ៏ពេញនិយមបំផុត និងងាយស្រួលបំផុត។ ស្មាតហ្វូនសម្រាប់ដំឡើងកម្មវិធីរបស់ក្រុមហ៊ុនដឹកជញ្ជូន និងទទួលការកម្ម៉ង់។ ត្រូវស្គាល់ផ្លូវក្នុងទីក្រុងឱ្យបានច្បាស់លាស់ដើម្បីធានាការដឹកជញ្ជូនឆាប់រហ័ស។ ក្រុមហ៊ុនភាគច្រើនតម្រូវឱ្យមានឯកសារដូចជាអត្តសញ្ញាណប័ណ្ណ និងប័ណ្ណបើកបរ សម្រាប់ការចុះឈ្មោះ។ អ្នកអាចបើកកម្មវិធីដើម្បីទទួលការកម្ម៉ង់នៅពេលណាដែលអ្នកទំនេរ។ នៅពេលល្ងាចក្រោយម៉ោងការងារ ចុងសប្តាហ៍ ឬពេលសម្រាកថ្ងៃត្រង់។ ប្រសិនបើអ្នកខិតខំ និងទទួលយកការកម្ម៉ង់បានច្រើន ហើយអ្នកក៏អាចទទួលបានប្រាក់ចំណូលសមរម្យថែមទៀតផង។ វាមិនទាមទារបទពិសោធន៍ការងារច្រើន ឬជំនាញបច្ចេកទេសស្មុគស្មាញឡើយ។ ជួយឱ្យអ្នកកាន់តែស្គាល់តំបន់ផ្សេងៗក្នុងទីក្រុង និងពង្រីកបណ្ដាញផ្លូវរបស់អ្នក។ ពួកគេត្រូវប្រកួតប្រជែងជាមួយអ្នកដឹកជញ្ជូនផ្សេងទៀត និងប្រាក់ចំណូលរបស់អ្នកត្រូវពឹងផ្អែកលើចំនួនការកម្ម៉ង់។ ពួកគេត្រូវដឹកជញ្ជូន ទោះបីជាមានភ្លៀង ក្តៅខ្លាំង ឬអាកាសធាតុមិនអំណោយផលក៏ដោយ។ ការផ្តល់សេវាកម្មដឹកជញ្ជូនអ្នកដំណើរតាមរយៈកម្មវិធីស្មាតហ្វូនបានក្លាយជាប្រភពចំណូលបន្ថែមដ៏សំខាន់មួយទៀតសម្រាប់យុវជនធ្វើការនៅកម្ពុជា។ ជាមួយនឹងការរីកចម្រើននៃបច្ចេកវិទ្យា និងទម្លាប់ប្រើប្រាស់កម្មវិធីដឹកជញ្ជូនរបស់ប្រជាជន ការងារនេះបានផ្តល់នូវភាពងាយស្រួលផងដែរ។ ការរត់តាក់ស៊ី ឬ ការផ្តល់សេវាកម្មដឹកជញ្ជូនអ្នកដំណើរតាមរយៈកម្មវិធីស្មាតហ្វូនបានក្លាយជាជម្រើសមួយទៀតសម្រាប់ការរកស៊ីបន្ថែម។ វាងាយស្រួលបំផុតសម្រាប់យុវជនដែលមានម៉ូតូផ្ទាល់ខ្លួន ដែលអាចដឹកអ្នកដំណើរតាមការកម្ម៉ង់តាមកម្មវិធីបាន។ សម្រាប់អ្នកដែលមានកង់បី ផ្ទាល់ខ្លួន អាចដឹកភ្ញៀវបានច្រើនជាងម៉ូតូ និងផ្តល់នូវបទពិសោធន៍ប្លែកសម្រាប់ភ្ញៀវទេសចរ។។ វាទាមទារដើមទុនខ្ពស់ជាងគេ តែអាចទទួលបានកម្រៃខ្ពស់ជាងម៉ូតូ និងកង់បី និងផ្តល់ផាសុកភាពខ្ពស់បំផុតដល់អ្នកដំណើរ។ អាកប្បកិរិយាល្អ មានភាពរួសរាយរាក់ទាក់ និងសេវាកម្មល្អ ដែលជាកត្តាសំខាន់ក្នុងការទទួលបានការវាយតម្លៃល្អពីអតិថិជន។ អ្នកអាចកំណត់ម៉ោងធ្វើការដោយខ្លួនឯង អាចបើកកម្មវិធីដើម្បីទទួលភ្ញៀវនៅពេលទំនេរដូចជានៅពេលល្ងាច ពេលថ្ងៃឈប់សម្រាក ឬចុងសប្តាហ៍។ អ្នកអាចរកប្រាក់ចំណូលបានទៀងទាត់ និងសមរម្យ ដែលអាចជួយទ្រទ្រង់ការចំណាយប្រចាំថ្ងៃ ឬសន្សំបាន។ អ្នកនឹងមានឱកាសជួបប្រាស្រ័យទាក់ទងជាមួយអតិថិជនចម្រុះជាតិសាសន៍ និងទទួលបានបទពិសោធន៍ថ្មីៗ។